ផ្សោតទឹកសាប ឬផ្សោតក្បាលត្រឡោក ដែលរស់នៅក្នុងទន្លេមេគង្គ គឺជាប្រភេទសត្វកម្រ និងជិតផុតពូជបំផុតមួយនៅលើពិភពលោក។ វត្តមានរបស់ពួកវាគឺជាសញ្ញាសំខាន់មួយនៃសុខភាពប្រព័ន្ធអេកូឡូស៊ីក្នុងទន្លេមេគង្គ និងជាមោទកភាពជាតិរបស់កម្ពុជា។ ការអភិរក្សផ្សោតទាំងនេះទាមទារការយល់ដឹងស៊ីជម្រៅអំពីលក្ខណៈពិសេស ទីជម្រក ការគំរាមកំហែង និងកិច្ចខិតខំប្រឹងប្រែងអភិរក្សដែលកំពុងបន្ត។ ផ្សោតទន្លេមេគង្គមានលក្ខណៈពិសេសប្លែកៗពីប្រភេទផ្សោតសមុទ្រទូទៅ ដែលធ្វើឱ្យពួកវាងាយស្រួលក្នុងការសម្គាល់ និងសិក្សាអំពីឥរិយាបថ និងតម្រូវការជម្រករបស់ពួកវា។ លក្ខណៈទាំងនេះបង្ហាញពីការសម្របខ្លួនរបស់វាទៅនឹងបរិស្ថានទឹកសាបទាំង រូបរាង ទំហំ ទម្ងន់ អាយុ ឥរិយាបថ ការបម្លាស់ទី។ សម្រាប់រូបរាងរបស់ផ្សោតទឹកសាបមានលក្ខណៈដែលលេចធ្លោជាងគេ គឺក្បាលមូលដូចត្រឡោករបស់វា ដែលគ្មានចំពុះវែង ដូចទៅនឹងប្រភេទផ្សោតដទៃទៀត។ រូបរាងក្បាលបែបនេះអាចជួយវាឲ្យធ្វើចលនាក្នុងទឹកដែលមានចរន្តខ្លាំង ឬទឹកភក់បានយ៉ាងរហ័ស។ ព្រុយខ្នងរបស់វាមានទំហំខ្លី រាងមូល និងស្ថិតនៅចំកណ្ដាលខ្នង រីឯព្រុយចំហៀងវិញមានលក្ខណៈធំវែង។ ពណ៌សម្បុររបស់ផ្សោតពេញវ័យមានពណ៌ប្រផេះទៅប្រផេះស្រាល ហើយផ្នែកពោះអាចមានពណ៌ស្រាលជាងបន្តិច។ រូបរាងទាំងមូលរបស់វាផ្តល់នូវភាពងាយស្រួលក្នុងការធ្វើចលនាក្នុងទឹកសាប និងបង្ហាញពីលក្ខណៈប្លែកដែលខុសពីប្រភេទផ្សោតសមុទ្រ។ សម្រាប់់ទំហំវិញ ផ្សោតទន្លេមេគង្គពេញវ័យអាចមានប្រវែងជាមធ្យមពី ២ ទៅ ២.៧៥ ម៉ែត្រ ដែលជាទំហំមធ្យមបើធៀបនឹងប្រភេទផ្សោតដទៃ។ ចំពោះទម្ងន់ ផ្សោតអាចមានទម្ងន់រហូតដល់ ១៥០ គីឡូក្រាម។ ហើយកូនផ្សោតដែលទើបនឹងកើតមានប្រវែងប្រហែល ១ ម៉ែត្រ និងទម្ងន់ ១០ ទៅ ១២ គីឡូក្រាម ដែលទំហំនេះធ្វើឱ្យពួកវារៀនហែលទឹកលឿន និងស្វែងរកចំណីបានយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះគេអាចវិនិឆ័យ ប៉ាន់ស្មានអាយុ និងស្ថានភាពសុខភាពរបស់ផ្សោតទៅតាម ទំហំ និងទម្ងន់របស់ផ្សោត។ តាមការស្រាវជ្រាវ និងការតាមដាន ផ្សោតទន្លេមេគង្គអាចរស់នៅបានជាមធ្យមពី ២៥ ទៅ ៣០ ឆ្នាំ នៅក្នុងជម្រកធម្មជាតិរបស់វា ប្រសិនបើមិនមានការគំរាមកំហែងធ្ងន់ធ្ងរ។ ការយល់ដឹងអំពីអាយុកាលជួយអោយអ្នកអភិរក្សក្នុងការប៉ាន់ប្រមាណអត្រាកំណើន និងការរស់រានមានជីវិតរបស់ពួកវា ក៏ដូចជាការរៀបចំផែនការអភិរក្សរយៈពេលវែងផងដែរ។ ជាធម្មតាផ្សោតរស់នៅជាក្រុមតូចៗ ចាប់ពី ២ ទៅ ៦ ក្បាល ទោះបីជាពេលខ្លះអាចប្រមូលផ្តុំគ្នាជាក្រុមធំជាងនេះនៅតាមអន្លង់សម្បូរត្រីក៏ដោយ។ ផ្សោតមានចលនាយឺតៗ និងមិនសូវលោតខ្ពស់ពីទឹក ឬធ្វើចលនាប្លែកៗដូចផ្សោតសមុទ្រឡើយ ប៉ុន្តែអាចផុសក្បាលមកលើផ្ទៃទឹកដើម្បីដកដង្ហើមយ៉ាងស្ងៀមស្ងាត់។ សម្រាប់ទីជម្រកនិងការបម្លាស់ទីរបស់ផ្សោតវិញ ពួកវាជាប្រភេទសត្វទឹកសាប ដែលមិនអាចរស់នៅក្នុងទឹកប្រៃបានយូរនោះទេ។ ផ្សោតចូលចិត្តរស់នៅក្នុងអន្លង់ជ្រៅៗនៃទន្លេ ដែលជាកន្លែងសម្បូរត្រី និងមានចរន្តទឹកស្ងប់ស្ងាត់។ អន្លង់ទាំងនេះដើរតួនាទីយ៉ាងសំខាន់ហើយជាកន្លែងសម្រាប់រកចំណី បន្តពូជ និងចិញ្ចឹមកូនរបស់ផ្សោត។ ការបម្លាស់ទីរបស់ផ្សោតគឺស្ថិតនៅក្នុងផ្នែកណាមួយនៃទន្លេ ដែលសមស្របនឹងលក្ខខណ្ឌរស់នៅរបស់ពួកវា។ ផ្សោតទន្លេមេគង្គរស់នៅក្នុងអន្លង់ជ្រៅៗនៃទន្លេមេគង្គ ដែលជាតំបន់មានទឹកជ្រៅ ប្រមាណ ១០ ទៅ ៣០ ម៉ែត្រ និងមានចរន្តទឹកស្ងប់ស្ងាត់ ឬយឺតៗ ដែលសម្បូរត្រីជាចំណីរបស់ពួកវា។ ទីជម្រកស្នូលរបស់ពួកវាភាគច្រើនស្ថិតនៅចន្លោះ ខេត្តក្រចេះ និង ខេត្តស្ទឹងត្រែង នៃប្រទេសកម្ពុជា ដែលលាតសន្ធឹងប្រមាណជា ១៨០ គីឡូម៉ែត្រ។ អន្លង់ល្បីៗដែលមានវត្តមានផ្សោតរួមមាន អន្លង់កាំពី នៅខេត្តក្រចេះ ដែលជាទីតាំងដ៏សំខាន់ និងពេញនិយមបំផុតសម្រាប់ទេសចរណ៍ទស្សនាផ្សោត និងអន្លង់ផ្សេងទៀតនៅតំបន់អភិរក្សក្បែរព្រំដែនឡាវ។ អន្លង់ទាំងនេះត្រូវបានកំណត់ថាជាតំបន់ស្នូល សម្រាប់ការអភិរក្ស និងត្រូវបានការពារយ៉ាងតឹងរ៉ឹងដោយច្បាប់។ ចំនួនផ្សោតទន្លេមេគង្គបានថយចុះយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយសារតែការគំរាមកំហែងជាច្រើន ជាពិសេសការនេសាទខុសច្បាប់។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍អង្កេតចុងក្រោយរបស់ WWF និងរដ្ឋបាលជលផល ដែលធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង ស្ថានភាពបានបង្ហាញសញ្ញាវិជ្ជមានបន្តិចបន្តួច។ ចំនួនផ្សោតទឹកសាបនៅកម្ពុជាមានការកើនឡើងបន្តិចបន្តួចក្នុងឆ្នាំ២០២២ ដោយមានចំនួនសរុប ប្រមាណ ៩២ ក្បាល បើធៀបនឹង ៨៩ ក្បាលក្នុងឆ្នាំ ២០២០។ ការកើនឡើង ៣ ក្បាលនេះ គឺជាសញ្ញានៃក្តីសង្ឃឹម និងជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សជាបន្តបន្ទាប់។ ទោះបីជាមានការកើនឡើងបន្តិចក៏ដោយ ក៏ពួកវានៅតែស្ថិតក្នុងស្ថានភាពជិតផុតពូជបំផុត របស់ IUCN Red List ដែលមានន័យថាពួកវាប្រឈមមុខនឹងហានិភ័យខ្ពស់បំផុតនៃការផុតពូជនៅក្នុងធម្មជាតិ ប្រសិនបើគ្មានការការពារជាបន្តបន្ទាប់។ ការបន្តតាមដានចំនួនផ្សោតគឺចាំបាច់ណាស់ ដើម្បីវាយតម្លៃប្រសិទ្ធភាពនៃវិធានការអភិរក្ស និងសម្របខ្លួនទៅនឹងបញ្ហាប្រឈមថ្មីៗ។ បើទោះជាយ៉ាងណាក៏ដោយផ្សោតទន្លេមេគង្គកំពុងប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ធ្ងរជាច្រើនដែលធ្វើឱ្យចំនួនរបស់ពួកវានៅតែមានកម្រិតទាប និងប្រឈមនឹងការផុតពូជ។ ការគំរាមកំហែងទាំងនេះមានលក្ខណៈស្មុគស្មាញ និងទាមទារដំណោះស្រាយចម្រុះ ដូចជា ការនេសាទខុសច្បាប់ ការសាងសង់ទំនប់វារីអគ្គិសនី ការបំពុលទឹក ការថយចុះចំណីរបស់វាដែលជាត្រី និងជំងឺនានានៅតែជាបញ្ហាប្រឈម។ ការនេសាទខុសច្បាប់ នេះគឺជាមូលហេតុចម្បង និងធំបំផុតនៃការស្លាប់របស់ផ្សោត។ សំណាញ់នេសាទទាំងនោះជាប្រភេទសំណាញ់ដែលត្រូវបានលាតសន្ធឹងក្នុងទឹក ហើយផ្សោតតែងតែជាប់ហើយលង់ទឹកស្លាប់ដោយសារមិនអាចផុសមកដកដង្ហើមបាន។ សំណាញ់ទាំងនេះជាប្រភេទសំណាញ់ដែលត្រូវបានលាតសន្ធឹងក្នុងទឹក ហើយផ្សោតតែងតែជាប់ហើយលង់ទឹកស្លាប់ដោយសារមិនអាចផុសមកដកដង្ហើមបាន។ ជារៀងរាល់ឆ្នាំ គេតែងតែរកឃើញផ្សោតជាច្រើនក្បាលងាប់ ដោយសារតែជាប់សំណាញ់ទាំងនេះ។ ក្រៅពីសំណាញ់ ក៏មានការគំរាមកំហែងធ្ងន់ធ្ងរពីឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត ដូចជាការឆក់ត្រីដោយប្រើចរន្តអគ្គិសនី ការដាក់ជាតិគីមីពុល ឬគ្រឿងផ្ទុះ។ សកម្មភាពទាំងនេះមិនត្រឹមតែសម្លាប់ត្រីយ៉ាងច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យប៉ះពាល់ដល់ផ្សោត ធ្វើឲ្យវារងរបួស ខូចប្រព័ន្ធស្តាប់ ឬស្លាប់ភ្លាមៗ និងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីទន្លេទាំងមូលទៀតផង។ មួយវិញទៀត ទំនប់វារីអគ្គិសនីនៅតាមបណ្តោយទន្លេមេគង្គ និងដៃទន្លេ ជាពិសេសទំនប់ដែលសាងសង់នៅផ្នែកខាងលើនៃទន្លេមេគង្គ បានរំខានដល់លំហូរទឹកធម្មជាតិ កម្រិតទឹក បរិមាណត្រី និងផ្លូវបម្លាស់ទីរបស់ផ្សោត។ ទំនប់ទាំងនេះអាចបំបែកចំនួនសត្វផ្សោតឱ្យដាច់ពីគ្នា ដែលធ្វើឱ្យពួកវាពិបាកក្នុងការបន្តពូជ និងបង្កើនភាពងាយរងគ្រោះទៅនឹងជំងឺ ឬការប្រែប្រួលហ្សែន។ ការថយចុះលំហូរទឹកនៅរដូវប្រាំងក៏អាចធ្វើឱ្យអន្លង់ទឹកជ្រៅៗដែលជាជម្រកសំខាន់របស់ផ្សោតរីងស្ងួតផងដែរ។ ចំណែក ការបំពុលក៏ជាបញ្ហាប្រឈមខ្លាំងផងដែរ ដោយសារតែកាកសំណល់ឧស្សាហកម្ម កសិកម្ម និងសំណល់តាមផ្ទះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណភាពទឹក និងសុខភាពផ្សោត។ សារធាតុពុលទាំងនេះអាចប្រមូលផ្ដុំនៅក្នុងខ្លួនផ្សោតតាមរយៈអាហារ ហើយបណ្តាលឲ្យពួកវាកើតជំងឺធ្ងន់ធ្ងរ ប៉ះពាល់ដល់ប្រព័ន្ធបន្តពូជ ឬអាចបណ្ដាលឲ្យស្លាប់ទៀតផង។ ការបំពុលក៏អាចកាត់បន្ថយចំនួនត្រី ដែលជាចំណីអាហារចម្បងរបស់ផ្សោតផងដែរ នៅពេលដែលចំណីអាហារមានតិច ផ្សោតជួបការលំបាកក្នុងការរកចំណីគ្រប់គ្រាន់សម្រាប់រស់រានមានជីវិត និងបន្តពូជ ដែលអាចនាំឱ្យប៉ះពាល់ដល់សុខភាព និងចំនួនប្រជាជនរបស់ពួកវា។។ ផ្សោតក៏អាចរងគ្រោះដោយសារជំងឺផ្សេងៗ ឬសម្ពាធពីការប្រែប្រួលបរិស្ថាន ការរំខានដោយសកម្មភាពមនុស្ស ឬកង្វះចំណីអាហារដែលកត្តាទាំងនេះអាចធ្វើឱ្យផ្សោតចុះខ្សោយ និងងាយរងគ្រោះថ្នាក់។ ទន្ទឹមនឹងបញ្ហាប្រឈមទាំងនេះ ក៏មានកិច្ចខិតខំប្រឹងប្រែងអភិរក្សជាច្រើនដើម្បីការពារផ្សោតទន្លេមេគង្គពីការផុតពូជផងដែរ។ ភាគីពាក់ព័ន្ធជាច្រើនបាននិងកំពុងរួមគ្នាអនុវត្តកម្មវិធីអភិរក្សសំខាន់ៗ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដែលកិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានរៀបចំឡើងជាលក្ខណៈចម្រុះមុខ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ។ ដោយរដ្ឋាភិបាលកម្ពុជា រដ្ឋបាលជលផល និងអង្គការអភិរក្ស (ដូចជា WWF) បានកំណត់ និងបង្កើតតំបន់ការពារផ្សោតជាច្រើនកន្លែង ជាពិសេសអន្លង់ទឹកជ្រៅៗដែលជាជម្រកស្នូលរបស់ពួកវា ដូចជានៅអន្លង់កាំពី និងតំបន់ជិតព្រំដែនឡាវ។ នៅក្នុងតំបន់ទាំងនេះ ការនេសាទដោយប្រើសំណាញ់ ការឆក់ត្រី ការប្រើប្រាស់សារធាតុគីមីពុល ឬឧបករណ៍ខុសច្បាប់ផ្សេងទៀតត្រូវបានហាមឃាត់ដាច់ខាត ដើម្បីការពារផ្សោតនិងត្រីផ្សេងៗផងដែរ។ កងកម្លាំងល្បាតចម្រុះ រួមមានមន្ត្រីរដ្ឋបាលជលផល និងសហគមន៍មូលដ្ឋាន ធ្វើការល្បាតជាប្រចាំ ២៤ ម៉ោងលើ ២៤ ម៉ោង ដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ ដកហូតសំណាញ់ដែលបានដាក់ និងចាប់ខ្លួនជនល្មើស។ ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពគឺជាគន្លឹះដើម្បីកាត់បន្ថយអត្រាស្លាប់របស់ផ្សោតដែលបណ្ដាលមកពីសកម្មភាពរបស់មនុស្ស។ ការអប់រំ និងការចូលរួមសហគមន៍ដោយអង្គការអភិរក្សធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋានដែលរស់នៅតាមដងទន្លេ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃផ្សោត ដែលជាប្រភេទសត្វជាតិ និងជាសូចនាករសុខភាពទន្លេ។ ពួកគេពន្យល់ពីផលប៉ះពាល់នៃការនេសាទខុសច្បាប់ និងរបៀបដែលសហគមន៍អាចចូលរួមក្នុងការអភិរក្សផ្សោត។ ជាមួយគ្នានេះ ក៏មានកម្មវិធីផ្លាស់ប្តូរមុខរបរសម្រាប់អ្នកនេសាទឱ្យងាកមកប្រកបមុខរបរផ្សេងៗដែលមិនប៉ះពាល់ដល់ផ្សោត ដូចជាទេសចរណ៍សហគមន៍ កសិកម្ម ឬសិប្បកម្ម ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើការនេសាទដែលបង្កគ្រោះថ្នាក់។ ការស្រាវជ្រាវជាប្រចាំអំពីអាកប្បកិរិយា ការបន្តពូជ របបអាហារ ការធ្វើផ្លាស់ប្តូរទីជម្រក និងមូលហេតុនៃការស្លាប់របស់ផ្សោត ជួយឱ្យអ្នកអភិរក្សយល់ដឹងកាន់តែច្បាស់អំពីតម្រូវការអេកូឡូស៊ីរបស់ពួកវា និងកំណត់អត្តសញ្ញាណបញ្ហាថ្មីៗ។ ការតាមដានចំនួនផ្សោតជាប្រចាំ ជាធម្មតាធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជាការសម្គាល់អត្តសញ្ញាណផ្សោតតាមព្រុយខ្នង ឬការប្រើប្រាស់ឧបករណ៍បន្លឺសម្លេង ក៏សំខាន់ដែរដើម្បីវាយតម្លៃប្រសិទ្ធភាពនៃវិធានការអភិរក្ស និងសម្របខ្លួនទៅនឹងបញ្ហាប្រឈមថ្មីៗ។ នៅក្នងនោះក៏មានយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈផងដែរ ដែលការផ្សព្វផ្សាយនេះតាមប្រព័ន្ធផ្សព្វផ្សាយជាតិ ដូចជា ទូរទស្សន៍ វិទ្យុ កាសែត ដែលជាប្រព័ន្ធផ្សព្វផ្សាយសង្គម និងព្រឹត្តិការណ៍សាធារណៈផ្សេងៗ។ ការផ្សព្វផ្សាយទាំងអស់នេះ ជួយជំរុញការយល់ដឹងដល់សាធារណជនជាតិ និងអន្តរជាតិអំពីស្ថានភាពផ្សោត និងសារៈសំខាន់នៃការអភិរក្ស។ យុទ្ធនាការទាំងនេះមានគោលបំណងកៀរគរកិច្ចគាំទ្រពីមហាជន និងវិស័យឯកជន ដើម្បីចូលរួមចំណែកក្នុងការការពារប្រភេទសត្វដ៏កម្រនេះ។ កិច្ចសហប្រតិបត្តិការអន្តរជាតិក៏បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សដ៏សំខាន់នេះដែរ ដែលមានអង្គការអន្តរជាតិដូចជា WWF និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត។ កិច្ចសហប្រតិបត្តិការអន្តរជាតិនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយបច្ចេកទេស ជំនួយហិរញ្ញវត្ថុ និងចែករំលែកបទពិសោធន៍ល្អៗដល់រដ្ឋបាលជលផល និងរដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹងកិច្ចការអភិរក្ស។ លើសពីនេះ កិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដូចជាប្រទេសឡាវ ក៏សំខាន់ផងដែរ ដើម្បីគ្រប់គ្រងធនធានទន្លេមេគង្គរួមគ្នា។ ជាពិសេសទាក់ទងនឹងការសាងសង់ទំនប់វារីអគ្គិសនី និងការគ្រប់គ្រងទឹក ដែលអាចប៉ះពាល់ដល់ជម្រកផ្សោត។ ទោះបីជាមានការកើនឡើងចំនួនបន្តិចបន្តួចក៏ដោយ ក៏អនាគតរបស់ផ្សោតទន្លេមេគង្គនៅតែងាយរងគ្រោះ និងទាមទារការការពារជាបន្តបន្ទាប់។ ការបន្តកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នា ការគាំទ្រពីសាធារណជន និងការគ្រប់គ្រងធនធានទន្លេប្រកបដោយនិរន្តរភាពគឺចាំបាច់ណាស់ដើម្បីធានាថាប្រភេទសត្វដ៏អស្ចារ្យនេះនៅតែអាចរស់រានមានជីវិតនៅក្នុងទន្លេមេគង្គសម្រាប់មនុស្សជំនាន់ក្រោយ។